ការដាក់បាត ឬ ការបិណ្ឌបាត របស់ព្រះសង្ឃ គឺជាប្រពៃណីដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅមួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានបន្តវេនយ៉ាងខ្ជាប់ខ្ជួននៅក្នុងប្រទេសកម្ពុជា។ ប្រពៃណីនេះបានបង្ហាញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ។ រៀងរាល់ព្រឹកព្រលឹម ព្រះសង្ឃនឹងយាងបិណ្ឌបាតពីវត្ត ចេញទៅតាមភូមិ ស្រុក ឬតាមដងផ្លូវនានា ដើម្បីទទួលយកចង្ហាន់ពីពុទ្ធបរិស័ទ។ ការធ្វើដំណើរនេះ មិនត្រឹមតែជាការស្វែងរកអាហារសម្រាប់ទ្រទ្រង់ជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់ឱកាសដល់ប្រជាជនបានធ្វើបុណ្យផងដែរ។ ព្រះសង្ឃនិមន្តដោយស្ងប់ស្ងៀម ដោយដាក់ភ្នែកចុះក្រោម ប្រកបដោយឥរិយាបថគួរជាទីជ្រះថ្លា ដែលជំរុញទឹកចិត្តពុទ្ធបរិស័ទឲ្យមានសទ្ធា។ ការដាក់បាតគឺជា ឱកាសដ៏វិសេសសម្រាប់ប្រជាជនបានសម្តែងនូវចិត្តបរិសុទ្ធ និងសន្សំកុសលផលបុណ្យ។ ពុទ្ធបរិស័ទជឿថា ការថ្វាយទានដល់ព្រះសង្ឃ ជាពិសេសដល់ព្រះសង្ឃដែលបានបួសរៀន និងប្រតិបត្តិធម៌វិន័យយ៉ាងខ្ជាប់ខ្ជួន គឺជាការសន្សំបុណ្យកុសលដ៏ធំធេង។ ពួកគេរៀបចំចង្ហាន់ដោយសេចក្តីជ្រះថ្លា ហើយពេលដាក់បាត ជួនកាលក៏លុតជង្គង់ ឬអង្គុយដោយគោរព។ ដើម្បីឧទ្ទិសកុសលផលបុណ្យនោះទៅដល់បុព្វការីជន និងដើម្បីសុំសេចក្តីសុខចម្រើនដល់ខ្លួនឯង និងក្រុមគ្រួសារ។ ការដាក់បាត ជាសម្មភាពមួយដែលប្រជាជនខ្មែរតែងធ្វើ ដើម្បីបង្ហាញការគោរពប្រតិបត្តិ និងសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ ចំពោះចង្ហាន់ដែលពុទ្ធបរិស័ទដាក់បាត មានលក្ខណៈសម្បូរបែបមានទាំង បាយ សម្លរ បង្អែម ផ្លែឈើ ភេសជ្ជៈ ជាច្រើនប្រភេទ ទៅតាមការរៀបចំរបស់គ្រួសារនីមួយៗ។ ការដាក់ចង្ហាន់មានដូចជាការដាក់ជាបាយ សាច់ ផ្លែឈើ នំចំណី ភេសជ្ជៈ និង បច្ច័យ ផងដែរ។ ការប្រគេនបច្ច័យជាថវិកាទៅព្រះសង្ឃ គឺសំខាន់ណាស់សម្រាប់ប្រើប្រាស់ក្នុងកិច្ចការចាំបាច់ផ្សេងៗ ដូចជាការកសាងសាលាឆាន់ ទីធ្លាបរិវេនក្នុងវត្ត ដែលបាក់បែកឫខូចខាតដោយប្រការណាមួយ។ បច្ច័យទាំងនោះ បានជួយក្នុងការទំនុកបម្រុងឱ្យព្រះសង្ឃបន្តការសិក្សារៀនសូត្រវិជ្ជាផ្សេងៗ បានយ៉ាងល្អប្រសើរ។ មិនថាជាអាហារអ្វី ឬជាបច្ច័យប៉ុន្មាននោះទេ អ្វីដែលសំខាន់បំផុតគឺទឹកចិត្តសទ្ធាជ្រះថ្លា និងបំណងចង់សន្សំកុសលរបស់ពុទ្ធបរិស័ទ។ ទោះបីជាប្រភេទអាហារ ឬបច្ច័យខុសគ្នា ក៏ប៉ុន្តែបំណងប្រាថ្នារបស់ពុទ្ធបរិស័ទគឺដូចគ្នា គឺដើម្បីបានធ្វើបុណ្យ និងសន្សំកុសលផលបុណ្យ។ ការដាក់បាតក៏ដើម្បីធ្វើឱ្យចិត្តយើងជ្រះថ្លានិងមានសេចក្ដីសុខក្នុងគ្រួសារផងដែរ សរុបមកការដាកបាតជាទំលៀមទម្លាប់ខ្មែរតាំងពីយូលង់ណាស់មកហើយដែរ។